បើយើងក្រឡេកទៅមើលនំក្រូចវិញវាក៏ជាអាហារសម្រន់ឆ្ងាញ់និងពេញនិយមមិនចាញ់ នំគូឆាយ នំជើងជ្រូក ប៉ុន្មានដែរ។ នំក្រូចមានរូបរាងមូលដូចផ្លែក្រូចដូចឈ្មោះរបស់វាអញ្ជឹង ហើយភាគច្រើនមានលក់នៅតាមផ្សារ ឬតូបលក់នំចំណីអាហារនានា។ ចំណែកឯគ្រឿងផ្សំសំខាន់ៗរបស់នំក្រូចមានដូចជា ម្សៅ ដំឡូងជ្វា សណ្ដែកខៀវ ល្ងខ្មៅ អំបិល និងស្ករ។ បន្ទាប់ពីយើងត្រៀមគ្រឿងផ្សំហើយអស់ ដំបូងយើងត្រូវ ច្របាច់ម្សៅដំណើបជាមួយដំឡូងជ្វាបុកម៉ដ្ឋ និងអំបិលបន្តិចឱ្យក្លាយជាដុំម្សៅទន់។ រីឯសណ្ដែកខៀវស្ងោរ គេបុកឱ្យម៉ដ្ឋ រួចឆាជាមួយស្ករ និងអំបិលធ្វើជាស្នូល។ ពេលធ្វើនំ គេយកដុំម្សៅមកសង្កត់ឱ្យសំប៉ែត រួចដាក់ស្នូលសណ្ដែកខៀវនៅកណ្តាល ហើយភ្ជិតឱ្យជិត រួចពូតជាដុំមូលៗ។ បន្ទាប់មក គេរោយល្ងពីលើនំ រួចយកទៅបំពងក្នុងខ្ទះដែលមានប្រេងក្តៅល្មម រហូតដល់នំឡើងប៉ោង និងប្រែពណ៌មាសស្រស់។